ផ្លែក្រូចឃ្វិចបានក្លាយជាផ្លែឈើដែលទទួលការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដោយសារតែលក្ខណៈពិសេសជាច្រើន។ មូលហេតុចម្បង គឺ រសជាតិដ៏ឆ្ងាញ់ប្លែក របស់វា ដោយក្រូចឃ្វិចមានរសជាតិផ្អែមឆ្ងាញ់ជាប់មាត់ លាយជាមួយរសជាតិជូរបន្តិចៗ ងាយស្រួលបរិភោគ។ ភាពផ្អែមស្រាលនេះក៏ធ្វើឲ្យវាមិនងាយទ្រលាន់ឡើយ។ ក្រៅពីរសជាតិ ក្រូចឃ្វិចក៏មានគុណសម្បត្តិដែលធ្វើឲ្យវាងាយស្រួលបរិភោគផងដែរ។ ដែលសំបករបស់វាស្តើង ហើយងាយស្រួលបក ដែលធ្វើឲ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់ក្មេងៗ ឬអ្នកដែលមិនចង់ចំណាយពេលបកសំបកផ្លែឈើ។ លើសពីនេះ ក្រូចឃ្វិចក៏ជាប្រភពនៃសារធាតុចិញ្ចឹមដ៏សំខាន់ផងដែរ។ វាសម្បូរទៅដោយ វីតាមីន ស៊ី ខ្ពស់ ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ ការពារពីជំងឺផ្តាសាយ និងផ្តល់ថាមពល។ ភាពងាយស្រួលរកទិញនៅតាមទីផ្សារទូទៅ និងតម្លៃសមរម្យក៏ជាកត្តាមួយដែលធ្វើឲ្យផ្លែក្រូចឃ្វិចក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរផងដែរ។ ផ្លែក្រូចឃ្វិចមានរដូវកាលច្បាស់លាស់សម្រាប់ប្រមូលផល មិនមែនមានផ្លែពេញមួយឆ្នាំនោះទេ។ រដូវកាលដែលគេអាចចាត់ទុកថាជា រដូវកាលក្រូចឃ្វិច គឺនៅចន្លោះខែ តុលា រហូតដល់ខែមករា។ ក្នុងអំឡុងពេលនេះ ជាទូទៅដើមក្រូចឃ្វិចផ្តល់ផលច្រើនជាងគេ ដែលធ្វើឲ្យបរិមាណផ្លែក្រូចឃ្វិចមានច្រើនហូរហៀរនៅលើទីផ្សារ ហើយមានតម្លៃធូរថ្លៃជាងរដូវផ្សេងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ក៏គេអាចរកទិញក្រូចឃ្វិចបានពេញមួយឆ្នាំដែរ ។ ដោយសារតែប្រទេសកម្ពុជាមានការនាំចូលជាប្រចាំពីប្រទេសជិតខាងដូចជាវៀតណាម និងថៃ ដែលប្រទេសទាំងនោះមានការដាំដុះក្រូចឃ្វិចយ៉ាងទូលំទូលាយ។ ដូច្នេះហើយ ទោះបីមិនមែនជារដូវកាលក៏ដោយ ក៏ផ្លែឈើនេះនៅតែអាចផ្គត់ផ្គង់តម្រូវការទីផ្សារបាន។ ក្រៅពីបរិភោគផ្លែស្រស់ៗ ផ្លែក្រូចឃ្វិចក៏អាចយកទៅកែច្នៃជាអាហារ និងភេសជ្ជៈបានយ៉ាងសម្បូរបែប ដោយសារតែរសជាតិផ្អែមលាយជូររបស់វា។ ការកែច្នៃពេញនិយមបំផុតគឺការធ្វើ ទឹកក្រូចឃ្វិច។ គេអាចពូតយកតែទឹករបស់វា ហើយបន្ថែមស្ករ បន្តិចដើម្បីបានរសជាតិកាន់តែឆ្ងាញ់។ ទឹកក្រូចឃ្វិចស្រស់ៗនេះ គឺជាភេសជ្ជៈដ៏ល្អសម្រាប់ផ្តល់វីតាមីន និងបំបាត់ការស្រេកទឹក។ ក្រៅពីភេសជ្ជៈ ក្រូចឃ្វិចក៏អាចយកទៅប្រើប្រាស់ក្នុងមុខម្ហូប និងបង្អែមបានផងដែរ។ គេអាចយកទឹកក្រូចឃ្វិចទៅធ្វើជាទឹកជ្រលក់សម្រាប់សាច់អាំង ឬសម្រាប់ធ្វើសាឡាត់ដើម្បីបន្ថែមរសជាតិជូរអែម។ វាក៏អាចយកទៅធ្វើជា ការ៉េម នំខេក ឬនំផ្សេងៗ ដើម្បីបន្ថែមរសជាតិ និងក្លិនក្រអូបផងដែរ។ មិនតែប៉ុណ្ណោះ សំបកក្រូចឃ្វិចក៏អាចយកទៅធ្វើជា ដំណាប់ បានផងដែរ ដែលផ្តល់នូវរសជាតិផ្អែមលាយចត់តិចៗ គួរឲ្យចង់ញ៉ាំ។ ភាពសម្បូរបែបក្នុងការកែច្នៃនេះបានធ្វើឲ្យផ្លែក្រូចឃ្វិចមានប្រយោជន៍ច្រើនលើសពីការបរិភោគត្រឹមតែផ្លែស្រស់ៗ។ បច្ចុប្បន្ននេះ ការដាំដុះផ្លែក្រូចឃ្វិចនៅក្នុងប្រទេសកម្ពុជា មិនទាន់មានលក្ខណៈអំណោយផលខ្លាំង ហើយការដាំដុះនៅមានកម្រិតនៅឡើយ។ ភាគច្រើននៃផ្លែក្រូចឃ្វិចដែលមានលក់នៅលើទីផ្សារកម្ពុជា គឺ ត្រូវបាននាំចូល ពីបណ្តាប្រទេសជិតខាងដូចជាប្រទេសវៀតណាម ថៃ និងចិន។ មូលហេតុចម្បងគឺដោយសារដើមក្រូចឃ្វិចទាមទារការថែទាំបច្ចេកទេសខ្ពស់ និងលក្ខខណ្ឌអាកាសធាតុជាក់លាក់ដើម្បីអាចលូតលាស់បានល្អ។ ទោះបីជាយ៉ាងណាក៏ដោយ កសិករខ្មែរមួយចំនួនក៏បានចាប់ផ្តើម សាកល្បងដាំដុះ ដំណាំនេះក្នុងទ្រង់ទ្រាយតូចៗក្នុងស្រុក ដើម្បីបំពេញតម្រូវការទីផ្សារ។ ប៉ុន្តែបរិមាណផលដែលទទួលបាននៅមិនទាន់គ្រប់គ្រាន់ដើម្បីជំនួសការនាំចូលនៅឡើយទេ ហើយកម្ពុជានៅតែបន្តពឹងផ្អែកលើការនាំចូលជាចម្បង។ ដូច្នេះអាចនិយាយបានថា ទោះបីជាមានការសាកល្បងដាំដុះក៏ដោយ កម្ពុជានៅមិនទាន់អាចចាត់ទុកជាប្រទេសដែលអំណោយផលសម្រាប់ការដាំដុះផ្លែក្រូចឃ្វិចក្នុងទ្រង់ទ្រាយធំនៅឡើយទេ។